Telegram បានក្លាយជាកម្មវិធីទំនាក់ទំនងដ៏ពេញនិយមមួយនៅកម្ពុជា ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយទាំងដោយមន្ត្រីរាជការ និងប្រជាពលរដ្ឋ។ កម្មវិធីនេះផ្តល់នូវលក្ខណៈពិសេសជាច្រើនដែលធ្វើឲ្យការទំនាក់ទំនងមានភាពងាយស្រួល ប្រសិទ្ធភាព និងសុវត្ថិភាព។ មន្ត្រីរាជការជាច្រើននៅកម្ពុជាបានងាកមកប្រើប្រាស់ Telegram សម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់ពួកគេ។ នេះគឺដោយសារតែលក្ខណៈពិសេសរបស់ Telegram ដែលឆ្លើយតបទៅនឹងតម្រូវការទំនាក់ទំនងផ្លូវការបានយ៉ាងមានប្រសិទ្ធភាព។ Telegram បានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់មន្ត្រីរាជការក្នុងការសម្រួលដល់ការទំនាក់ទំនង និងលំហូរការងារផ្ទៃក្នុង។ នេះគឺដោយសារសមត្ថភាពរបស់កម្មវិធីក្នុងការចែករំលែកព័ត៌មាន និងឯកសារបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ មន្ត្រីរាជការអាច បង្កើតក្រុមជជែក សម្រាប់ផ្នែក ឬនាយកដ្ឋាននីមួយៗ។ នៅក្នុងក្រុមទាំងនេះ ពួកគេអាច ចែករំលែក ព័ត៌មានបន្ទាន់ ដូចជាការណែនាំថ្មីៗ ឬការផ្លាស់ប្ដូរកាលវិភាគការងារ។ ផ្ញើ សេចក្តីជូនដំណឹង ផ្លូវការ ឬព័ត៌មានសំខាន់ៗដែលទាក់ទងនឹងការងារ។ បញ្ជូន របាយការណ៍ ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬរបាយការណ៍បូកសរុបលទ្ធផលការងារ។ ចែករំលែក ឯកសារ ផ្សេងៗដូចជា តារាងទិន្នន័យ ឯកសារយោង ឬសេចក្តីព្រាងច្បាប់។ សមត្ថភាពទាំងនេះ ជួយសម្រួលដល់លំហូរការងារ យ៉ាងខ្លាំង ដោយកាត់បន្ថយការពឹងផ្អែកលើការប្រជុំដោយផ្ទាល់ ឬការផ្ញើអ៊ីមែលដែលចំណាយពេលយូរ។ លើសពីនេះ វា ធានាថាព័ត៌មានសំខាន់ៗទៅដល់មន្ត្រីពាក់ព័ន្ធទាន់ពេល ដែលធ្វើឱ្យការសម្រេចចិត្ត និងការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។ Telegram ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ ការសម្របសម្រួលការងារ សម្រាប់ក្រុមមន្ត្រីរាជការ ជាពិសេសនៅពេលដែលសមាជិកក្រុមមិនស្ថិតនៅទីតាំងតែមួយ។ តាមរយៈ Telegram យើងអាចបង្កើតក្រុមការងារជជែកពិភាក្សា សម្របសម្រួលកិច្ចការ និងតាមដានវឌ្ឍនភាពការងារផ្សេងៗ។ មន្ត្រីអាចផ្លាស់ប្តូរគំនិតយោបល់ ពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នាបានយ៉ាងរហ័ស។ នេះជំនួសការប្រជុំដែលចំណាយពេលច្រើន និងធានាថាគ្រប់គ្នាយល់ពីគោលបំណង និងទិសដៅការងារ។ ការបែងចែកភារកិច្ច ផ្តល់មតិកែលម្អអាចធ្វើទៅបានយ៉ាងងាយស្រួល ដែលជួយធានាថាការងារត្រូវបានអនុវត្តតាមផែនការ។ ប្រធានក្រុម ឬសមាជិកក្រុមអាចតាមដានវឌ្ឍនភាពការងាររបស់សមាជិកដទៃទៀតបានភ្លាមៗ ដែលអនុញ្ញាតឲ្យមានការកែតម្រូវ ឬផ្តល់ជំនួយទាន់ពេលវេលា។ លទ្ធភាពទាំងអស់នេះជួយឲ្យក្រុមការងាររបស់មន្ត្រីរាជការធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាព ទោះបីជាពួកគេនៅឆ្ងាយពីគ្នាក៏ដោយ។ ក្រៅពីទំនាក់ទំនងផ្ទៃក្នុង Telegram ក៏ត្រូវបានប្រើប្រាស់សម្រាប់ការតភ្ជាប់រវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋផងដែរ។ ក្រៅពីការទំនាក់ទំនងផ្ទៃក្នុង Telegram ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយមន្ត្រីរាជការ សម្រាប់ការទំនាក់ទំនងជាមួយសាធារណជន។ ក្រសួង ស្ថាប័ន ឬអាជ្ញាធរនានាបាន បង្កើតប៉ុស្តិ៍ផ្លូវការ នៅលើ Telegram ដើម្បីផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រជាពលរដ្ឋដោយផ្ទាល់។ តាមរយៈប៉ុស្តិ៍ទាំងនេះ ពួកគេអាចចែករំលែក ព័ត៌មានសំខាន់ៗ គោលនយោបាយថ្មីៗ សេចក្តីណែនាំ និងសេចក្តីប្រកាសនានា។ ព័ត៌មានសំខាន់ៗ ដូចជាព្រឹត្តិការណ៍ជាតិ ដំណឹងបន្ទាន់ ឬការប្រកាសនានា។ គោលនយោបាយថ្មីៗ ដើម្បីពន្យល់ពីគោលនយោបាយរដ្ឋាភិបាលដែលទើបនឹងដាក់ចេញ។ សេចក្តីណែនាំគឺ សម្រាប់ណែនាំសាធារណជនអំពីនីតិវិធី ឬវិធានការជាក់លាក់ណាមួយ។ សេចក្តីប្រកាសនានា ដែលមានលក្ខណៈផ្លូវការ និងតម្រូវឲ្យមានការជូនដំណឹងជាសាធារណៈ។ ការប្រើប្រាស់ Telegram សម្រាប់ផ្សព្វផ្សាយព័ត៌មានបែបនេះ ជួយឲ្យព័ត៌មានផ្លូវការទៅដល់ដៃប្រជាពលរដ្ឋបានលឿន និងត្រឹមត្រូវ។ វាជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការកាត់បន្ថយព័ត៌មានមិនពិត និងធានាថាប្រជាជនទទួលបានដំណឹងពីប្រភពដែលអាចទុកចិត្តបាន។ ក្រៅពីការផ្សព្វផ្សាយព័ត៌មាន មន្ត្រីរាជការមួយចំនួនក៏បានប្រើប្រាស់ Telegram ជាមធ្យោបាយផ្ទាល់ដើម្បី ឆ្លើយតបទៅនឹងសំណួរ ឬកង្វល់របស់ប្រជាពលរដ្ឋ។ នេះជាការផ្លាស់ប្ដូរដ៏សំខាន់មួយក្នុងការទំនាក់ទំនងរវាងរដ្ឋាភិបាល និងសាធារណជន។ ការឆ្លើយតបផ្ទាល់ទៅនឹងសំណួរ ឬបញ្ហារបស់ប្រជាពលរដ្ឋ ជួយឲ្យពួកគេមានអារម្មណ៍ថាត្រូវបានយកចិត្តទុកដាក់ និងបង្កើនភាពជឿទុកចិត្តលើស្ថាប័នរដ្ឋ។ នៅពេលដែលមន្ត្រីរាជការមានវត្តមាន និងឆ្លើយតបយ៉ាងសកម្មនៅលើ Telegram វាជួយ បង្កើនទំនុកចិត្ត របស់ប្រជាពលរដ្ឋចំពោះរដ្ឋាភិបាល ដោយឃើញថាស្ថាប័នមានឆន្ទៈក្នុងការស្ដាប់ និងដោះស្រាយបញ្ហា។ ប្រជាពលរដ្ឋអាចទទួលបានដំណោះស្រាយ ឬការណែនាំបានយ៉ាងឆាប់រហ័សចំពោះបញ្ហាប្រឈមរបស់ពួកគេ ដោយមិនចាំបាច់ធ្វើដំណើរ ឬរង់ចាំយូរ។ វត្តមានរបស់មន្ត្រីរាជការនៅលើ Telegram សម្រាប់គោលបំណងនេះបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការកែលម្អសេវាសាធារណៈ និងភាពជិតស្និទ្ធជាមួយប្រជាជន។ សម្រាប់ប្រជាពលរដ្ឋកម្ពុជា Telegram គឺជាកម្មវិធីទំនាក់ទំនងដ៏សំខាន់មួយសម្រាប់ការប្រើប្រាស់ទាំងផ្ទាល់ខ្លួន និងការទទួលបានព័ត៌មាន។ Telegram បានក្លាយជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការរក្សា ទំនាក់ទំនងផ្ទាល់ខ្លួន និងក្រុម ជាមួយអ្នកជិតស្និទ្ធ។ កម្មវិធីនេះបានសម្រួលដល់ការប្រាស្រ័យទាក់ទងប្រចាំថ្ងៃយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។ ប្រជាពលរដ្ឋជាច្រើននៅកម្ពុជាបានជ្រើសរើសប្រើប្រាស់ Telegram សម្រាប់ការ ផ្ញើសារឯកជន ទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងសាច់ញាតិរបស់ពួកគេ។ មូលហេតុចម្បងមួយនៅពីក្រោយការពេញនិយមនេះ គឺដោយសារតែ Telegram មានលក្ខណៈ សុវត្ថិភាពខ្ពស់។ សុវត្ថិភាពនេះផ្ដល់ភាពជឿជាក់ដល់អ្នកប្រើប្រាស់ថា ការសន្ទនារបស់ពួកគេត្រូវបានការពារ។ នេះមានន័យថា ពួកគេអាចផ្លាស់ប្តូរព័ត៌មានផ្ទាល់ខ្លួន ឬចំណុចរសើបដោយមិនចាំបាច់បារម្ភថាខ្លឹមសារសារនឹងត្រូវបានលួចមើលដោយភាគីទីបីនោះទេ។ ក្រៅពីការផ្ញើសារឯកជន Telegram ក៏ផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់ បង្កើតក្រុមជជែក ផងដែរ។ មុខងារនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការទំនាក់ទំនងជាច្រើននាក់ក្នុងពេលតែមួយ។ នៅក្នុងក្រុមជជែកទាំងនេះ អ្នកប្រើប្រាស់អាច ចែករំលែករូបភាព និងវីដេអូ និងជជែកគ្នាបានដោយសេរី។ ការចែករំលែករូបភាព និងវីដេអូ ជាមួយសមាជិកក្រុមទាំងអស់បានយ៉ាងងាយស្រួល។ ជជែកគ្នា អំពីប្រធានបទផ្សេងៗ មិនថាជាការរៀបចំព្រឹត្តិការណ៍ ពិភាក្សាការងារ ឬគ្រាន់តែផ្លាស់ប្ដូរដំណឹងប្រចាំថ្ងៃឡើយ។ ការបង្កើតក្រុមជជែកក្នុង Telegram ជួយឲ្យការទំនាក់ទំនងរវាងមិត្តភក្តិ ក្រុមគ្រួសារ ឬមិត្តរួមការងារមានភាពងាយស្រួល និងរហ័សទាន់ចិត្ត ដោយអាចផ្លាស់ប្តូរព័ត៌មាន និងមាតិកាបានយ៉ាងរលូន។ Telegram ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការរក្សាទំនាក់ទំនងផ្ទាល់ខ្លួនឱ្យនៅរឹងមាំ និងសម្រួលដល់ការប្រាស្រ័យទាក់ទងក្នុងក្រុមគ្រួសារ និងមិត្តភក្តិ។ ក្រៅពីការប្រើប្រាស់សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន Telegram ក៏បានក្លាយជា ប្រភពព័ត៌មានដ៏សំខាន់មួយ សម្រាប់ប្រជាពលរដ្ឋនៅកម្ពុជា។ Telegram បានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលបាន ព័ត៌មានផ្លូវការ ដោយផ្ទាល់ និងឆាប់រហ័ស។ ប្រជាពលរដ្ឋជាច្រើនបានជ្រើសរើស តាមដានប៉ុស្តិ៍ Telegram ផ្លូវការ របស់ស្ថាប័នរដ្ឋ ឬអង្គការនានា។ ការធ្វើបែបនេះអនុញ្ញាតឲ្យពួកគេទទួលបាន ព័ត៌មានពិតប្រាកដ និងទាន់ហេតុការណ៍ ដែលចេញផ្សាយដោយផ្ទាល់ពីប្រភពដែលអាចទុកចិត្តបាន។ ឧទាហរណ៍ ពួកគេអាចទទួលបាន សេចក្តីប្រកាសរបស់រដ្ឋាភិបាល ព័ត៌មានសុខភាពសាធារណៈ និងដំណឹងបន្ទាន់ផ្សេងៗទៀត។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលគឺប្រាប់ អំពីគោលនយោបាយថ្មីៗ ឬការផ្លាស់ប្ដូរច្បាប់។ ព័ត៌មានសុខភាពសាធារណៈគឺប្រាប់ អំពីវិធានការបង្ការជំងឺ ឬស្ថានភាពសុខភាពបច្ចុប្បន្ន។ ដំណឹងបន្ទាន់ផ្សេងៗ គឺតម្រូវឲ្យមានការផ្សព្វផ្សាយជាសាធារណៈភ្លាមៗ។ នេះជួយកាត់បន្ថយការភ័ន្តច្រឡំពីព័ត៌មានមិនពិត និងធានាថាប្រជាជនមានព័ត៌មានគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ ក្រៅពីជាប្រភពព័ត៌មានផ្លូវការ Telegram ក៏បានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ អាជីវកម្ម ក្នុងការតភ្ជាប់ជាមួយអតិថិជន និងសម្រាប់ប្រជាពលរដ្ឋក្នុងការស្វែងរក ព័ត៌មានអំពីផលិតផល និងសេវាកម្ម។ អាជីវកម្មជាច្រើនបានប្រើប្រាស់ Telegram ជាវេទិកាមួយដើម្បី ផ្សព្វផ្សាយផលិតផល ថ្មីៗរបស់ពួកគេ ណែនាំ សេវាកម្ម ផ្សេងៗដែលពួកគេផ្តល់ជូន ឬជូនដំណឹងអំពី ការបញ្ចុះតម្លៃ ឬការផ្តល់ជូនពិសេសនានា។ ប្រជាពលរដ្ឋអាច តាមដានប៉ុស្តិ៍ ឬក្រុមរបស់អាជីវកម្មទាំងនេះ ដើម្បីទទួលបានព័ត៌មានដែលពួកគេចាប់អារម្មណ៍។ មានន័យថា ពួកគេអាចទទួលបានដំណឹងអំពី ទំនិញថ្មីៗ ការផ្តល់ជូនពិសេស ឬ សេវាកម្ម ផ្សេងៗបានយ៉ាងងាយស្រួល និងទាន់ពេល។ ការប្រើប្រាស់ Telegram បែបនេះជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកអ្វីដែលពួកគេត្រូវការ។ Telegram មានភាពល្បីល្បាញយ៉ាងខ្លាំងដោយសារមុខងារ សុវត្ថិភាព និងឯកជនភាពខ្ពស់ របស់វា ដែលជាកត្តាចម្បងមួយធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនជឿទុកចិត្ត។ លក្ខណៈពិសេសទាំងនេះផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្តូរព័ត៌មានដោយមិនបារម្ភពីការលួចមើល។ លក្ខណៈសំខាន់ៗនោះរួមមាន ការអ៊ិនគ្រីបសារពីចុងដល់ចុង (end-to-end encryption) និងជម្រើសលុបសារដោយស្វ័យប្រវត្តិ។ ការអ៊ិនគ្រីបសារពីចុងដល់ចុង (end-to-end encryption) គឺជាមុខងារសុវត្ថិភាពដ៏សំខាន់បំផុតមួយរបស់ Telegram ជាពិសេសសម្រាប់ សារឯកជន។ មុខងារនេះធានានូវការការពារយ៉ាងតឹងរ៉ឹងបំផុតសម្រាប់រាល់ការសន្ទនារបស់អ្នក។ ជាក់ស្ដែង វាមានន័យថា រាល់សារដែលអ្នកផ្ញើ ត្រូវបានបំលែងទៅជាកូដដែលមិនអាចអានបាន ចាប់ពីពេលដែលអ្នកចុចផ្ញើ រហូតដល់ពេលដែលវាទៅដល់អ្នកទទួល។ មួយវិញទៀតក៏គ្មាននរណាម្នាក់អាចអានខ្លឹមសារសាររបស់អ្នកបានឡើយ លើកលែងតែអ្នក និងអ្នកទទួលប៉ុណ្ណោះ។ សូម្បីតែ Telegram ជាអ្នកផ្តល់សេវាផ្ទាល់ក៏មិនអាចចូលមើល ឬឌិកូដសារទាំងនោះបានដែរ។ នេះផ្ដល់នូវទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់ថាព័ត៌មានឯកជនរបស់ពួកគេត្រូវបានរក្សាការសម្ងាត់ និងមានសុវត្ថិភាពពីការលួចមើល ឬការបំពានទិន្នន័យ។ រីឯជម្រើសលុបសារដោយស្វ័យប្រវត្តិ គឺជាមុខងារសុវត្ថិភាពដ៏លេចធ្លោមួយទៀតរបស់ Telegram ដែលផ្ដល់ការគ្រប់គ្រងបន្ថែមលើឯកជនភាពរបស់អ្នកប្រើប្រាស់។ មុខងារនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ កំណត់ពេលសារឲ្យលុបខ្លួនឯងដោយស្វ័យប្រវត្តិ។ ការលុបសារនេះអាចកើតឡើង បន្ទាប់ពីអ្នកទទួលបានអានរួច។ ដរាបណាអ្នកទទួលបើក និងអានសារនោះ សារនឹងរាប់ថយក្រោយតាមពេលវេលាដែលអ្នកបានកំណត់ ហើយលុបខ្លួនឯងចេញពីប្រវត្តិជជែកទាំងសងខាង។ អ្នកអាចកំណត់ពេលវេលាជាក់លាក់មួយ (ឧទាហរណ៍ ៥ វិនាទី ១ នាទី ឬ ១ ម៉ោង) ដែលសារនឹងត្រូវលុបចោល ទោះបីជាអ្នកទទួលមិនទាន់បានអានក៏ដោយ។ នេះជួយ ធានាថាព័ត៌មានរសើបមិនត្រូវបានរក្សាទុកយូរលើឧបករណ៍អ្នកទទួលឡើយ ដែលបង្កើនសុវត្ថិភាព និងឯកជនភាពនៃការសន្ទនារបស់អ្នក។ ក្រៅពីលក្ខណៈសុវត្ថិភាពខ្ពស់ Telegram ក៏ត្រូវបានប្រជាពលរដ្ឋចូលចិត្តប្រើប្រាស់ផងដែរ ដោយសារតែ ភាពងាយស្រួល នៃចំណុចប្រទាក់របស់វា និងមុខងារបន្ថែមជាច្រើនទៀតដែលជួយសម្រួលដល់ការទំនាក់ទំនងប្រចាំថ្ងៃ។ មុខងារសំខាន់ៗរួមមាន ការផ្ញើឯកសារធំៗ ការបង្កើតប៉ុស្តិ៍ និងមុខងារស្វែងរកជាដើម។ Telegram បានក្លាយជាជម្រើសដ៏ពេញនិយមមួយសម្រាប់ការផ្ញើឯកសារធំៗ ដែលជាអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ជាច្រើន។ អ្នកប្រើប្រាស់អាចផ្ញើឯកសាររូបភាព វីដេអូ ឬឯកសារផ្សេងៗដែលមានទំហំធំបានយ៉ាងងាយស្រួល។ មិនដូចកម្មវិធីទំនាក់ទំនងផ្សេងទៀតដែលជារឿយៗមានការកំណត់ទំហំឯកសារ Telegram អនុញ្ញាតឱ្យអ្នកចែករំលែកឯកសារទំហំរហូតដល់ 2 ជីកាបៃ ក្នុងមួយឯកសារ។ នេះជា អត្ថប្រយោជន៍ដ៏ធំធេង ជាពិសេសសម្រាប់អ្នកដែលត្រូវការ ចែករំលែកឯកសារការងារ ដូចជារបាយការណ៍ គម្រោង ឬបទបង្ហាញ។ វាក៏មានសារៈសំខាន់ផងដែរសម្រាប់អ្នកដែលចង់ផ្ញើ វីដេអូគុណភាពខ្ពស់ ដោយ មិនបារម្ភពីរឿងទំហំកំណត់ ដែលអាចធ្វើឱ្យបាត់បង់គុណភាព ឬពិបាកក្នុងការផ្ញើ។ មុខងារនេះជួយសម្រួលដល់ការទំនាក់ទំនង និងការសហការយ៉ាងច្រើន ទាំងសម្រាប់គោលបំណងផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ ប៉ុស្តិ៍ Telegram គឺជាមុខងារដ៏មានឥទ្ធិពលមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្សព្វផ្សាយព័ត៌មានទៅកាន់អ្នកតាមដានមួយចំនួនធំ យ៉ាងងាយស្រួល និងទូលំទូលាយ។ លទ្ធភាពចូលរួមដោយគ្មានកំណត់ទេគឺTelegram អាចមានអ្នកតាមដានរាប់លាននាក់នៅក្នុងក្រុមជជែក។ វេទិកាផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពដូចជា ដំណឹង ទាន់ហេតុការណ៍ សេចក្តីប្រកាស ផ្លូវការ ឬព័ត៌មានសំខាន់ៗ និងមាតិកា ផ្សេងៗដូចជា អត្ថបទ រូបភាព វីដេអូ ឬឯកសារ។ មុខងារប៉ុស្តិ៍នេះបានជួយសម្រួលដល់ការទំនាក់ទំនងព័ត៌មានពីមួយទៅច្រើនយ៉ាងងាយស្រួល ដែលជាហេតុធ្វើឲ្យ Telegram ក្លាយជាឧបករណ៍ដ៏ពេញនិយមសម្រាប់ការផ្សព្វផ្សាយសាធារណៈ។ Telegram ត្រូវបានគេស្គាល់ផងដែរសម្រាប់ មុខងារស្វែងរក ដ៏មានប្រសិទ្ធភាពរបស់វា ដែលជួយសម្រួលដល់ការគ្រប់គ្រងព័ត៌មានយ៉ាងខ្លាំង។ អ្នកប្រើប្រាស់អាច ស្វែងរកសារ ឬឯកសារចាស់ៗបានឆាប់រហ័ស មិនថានៅក្នុងការសន្ទនាផ្ទាល់ខ្លួន ឬប៉ុស្តិ៍ នានានោះទេ។ គ្រាន់តែវាយពាក្យគន្លឹះ នោះ Telegram នឹងបង្ហាញលទ្ធផលដែលពាក់ព័ន្ធភ្លាមៗ។ មុខងារនេះមានសារៈសំខាន់ណាស់ព្រោះវា ជួយសន្សំសំចៃពេលវេលា និងធ្វើឲ្យការគ្រប់គ្រងព័ត៌មានកាន់តែមានលក្ខណៈប្រព័ន្ធ។ អ្នកមិនចាំបាច់រមូររកសាររាប់ពាន់ដើម្បីស្វែងរកព័ត៌មានដែលអ្នកត្រូវការនោះទេ។ ការធ្វើឲ្យការគ្រប់គ្រងព័ត៌មានកាន់តែមានលក្ខណៈប្រព័ន្ធគឺវាជួយអ្នករៀបចំ និងចូលប្រើប្រាស់ទិន្នន័យទំនាក់ទំនងរបស់អ្នកបានយ៉ាងងាយស្រួល។ សរុបមក Telegram ពិតជាបានដើរតួនាទីយ៉ាងសំខាន់ និងជាកម្លាំងចលករមួយក្នុងការ សម្រួលដល់ការទំនាក់ទំនងឌីជីថលនៅកម្ពុជា។ ឥទ្ធិពលរបស់វាបានជ្រៀតចូលយ៉ាងជ្រៅជ្រះទាំងនៅក្នុង វិស័យរដ្ឋាភិបាល និងក្នុងចំណោម ប្រជាពលរដ្ឋទូទៅ។ លក្ខណៈពិសេសដូចជាសុវត្ថិភាពខ្ពស់ រួមមាន ការអ៊ិនគ្រីបពីចុងដល់ចុង ការលុបសារដោយស្វ័យប្រវត្តិ ភាពងាយស្រួលក្នុងការប្រើប្រាស់ និងសមត្ថភាពផ្ញើឯកសារធំៗ។ នេះបានធ្វើឲ្យ Telegram ក្លាយជាជម្រើសដ៏ពេញនិយម និងមិនអាចខ្វះបានក្នុងយុគសម័យឌីជីថលនេះ។